សរសៃដូង ដែលជារឿយៗត្រូវបានគេចាត់ទុកជាសំណល់ពីការប្រមូលផលដូង គឺជាប្រភពដ៏មានតម្លៃនៃសរសៃធម្មជាតិដែលគេស្គាល់ថា សរសៃដូង។ សរសៃទាំងនេះអាចត្រូវបានកែច្នៃទៅជាផលិតផលជាច្រើន រួមទាំង ខ្សែពួរធ្វើពីសំបកដូង ដែលមានភាពធន់។ ការផលិតសរសៃដូង និងផលិតផលពីសរសៃដូង គឺជាឧស្សាហកម្មដ៏សំខាន់នៅក្នុងតំបន់ផលិតដូងជាច្រើន ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន។ ការបំប្លែងស្រកីដូងទៅជាខ្សែពួរដ៏រឹងមាំ ឬសរសៃដូងដែលមានគុណភាពខ្ពស់ តម្រូវឱ្យឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើន។ ដើម្បីធានាបាននូវគុណភាពប្រេងដូងល្អ ដូងដែលត្រូវប្រមូលផលត្រូវតែជាផ្លែដូងទុំល្អិត ដែលមានសាច់ក្រាស់ និងមានជាតិប្រេងខ្ពស់។ បន្ទាប់មក ស្រកីដូងត្រូវតែបំបែកចេញពីសំបកខាងក្នុងរឹង ដែលហៅថា ការបកស្រកីដូង។ តាមទម្លាប់ពីបុរាណ ការងារនេះត្រូវបានធ្វើដោយដៃ ដោយប្រើដែកស្រួចមួយសម្រាប់ចាក់ដូង។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន ម៉ាស៊ីនបកស្រកីដូងទំនើបៗត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលអាចបកដូងបានរាប់ពាន់ផ្លែក្នុងមួយម៉ោង។ បន្ទាប់់មកគឺ ការត្រាំស្រកីដូងនៅពេលបកស្រកីដូងរួច ស្រកីដែលមានសរសៃទាំងនោះនឹងត្រូវយកទៅ ត្រាំក្នុងទឹក។ ទឹកដែលគេប្រើជាធម្មតាសម្រាប់ត្រាំស្រកីដូង គឺជាទឹកប្រៃ ឬទឹកសាប ដែលជាទូទៅគេយកពីបឹង ឬទន្លេ។ រយៈពេលនៃការត្រាំអាចប្រែប្រួលចាប់ពីពីរបីថ្ងៃរហូតដល់ ១០ ខែ អាស្រ័យលើប្រភេទសរសៃដែលចង់បាន។ ការត្រាំនេះអនុញ្ញាតឱ្យបាក់តេរីធម្មជាតិរលាយបំបែកផ្នែកទន់ៗនៃស្រកី ដែលធ្វើឱ្យសរសៃទន់ហើយងាយស្រួលបំបែកចេញពីកម្ទេចកម្ទីផ្សេងទៀត។ វិធីសាស្រ្តត្រាំក៏ត្រូវបានជ្រើសរើសទៅតាមប្រភេទដូងដែរ ដូចជាការត្រាំទឹកសាបសម្រាប់ដូងទុំ ដែលផ្តល់សរសៃពណ៌ត្នោត និងការត្រាំទឹកប្រៃសម្រាប់ដូងខ្ចី ដែលផ្តល់សរសៃពណ៌សភ្លឺ។ ការត្រាំក៏ជួយបង្កើនគុណភាពសរសៃ និងធ្វើឱ្យវាកាន់តែងាយស្រួលបង្វិល។ បន្ទាប់ពីដំណើរការត្រាំ សរសៃដែលទន់ត្រូវបានទាញចេញពីស្រកីដូង។ ការទាញយកសរសៃធ្វើឡើងដោយ វាយស្រកីដូងដោយញញួរឈើ ដើម្បីបន្ធូរ និងបំបែកសរសៃដូងចេញពីកាកសំណល់។ បច្ចុប្បន្ន គេប្រើប្រាស់ម៉ាស៊ីនយ៉ាងទូលំទូលាយ ដែលមានស្គរបង្វិល និងដែកស្រួចដើម្បីបំបែក សរសៃរឹងវែងៗ ចេញពីសរសៃល្អិតខ្លីៗ និងកម្ទេចកម្ទីសរសៃដូង។ បន្ទាប់មកទៀត គឺការលាង និងសម្ងួត សរសៃដូងដែលបានទាញយកត្រូវបាន លាងសម្អាតយ៉ាងហ្មត់ចត់ ដើម្បីកម្ចាត់ភាពកខ្វក់ ធូលី ឬសំណល់ផ្សេងៗ។ ការលាងនេះសំខាន់ជាពិសេសសម្រាប់សរសៃដូងដែលប្រើក្នុងវិស័យកសិកម្ម ដើម្បីកាត់បន្ថយជាតិអំបិល។ បន្ទាប់ពីលាងរួច សរសៃត្រូវបាន ហាលឱ្យស្ងួត ជាធម្មតាក្រោមពន្លឺព្រះអាទិត្យ។ ការសម្ងួតត្រឹមត្រូវគឺចាំបាច់ណាស់ដើម្បីកាត់បន្ថយសំណើម និងការពារការដុះផ្សិត ដែលជួយធានាគុណភាពផលិតផលចុងក្រោយ។ នៅពេលដែលសរសៃស្ងួត វាត្រូវបានសម្អាត និងច្រោះ បន្ថែមទៀតដើម្បីកម្ចាត់ធូលី ឬកម្ទេចកម្ទីដែលនៅសល់។ ដំណើរការនេះជួយកំណត់កម្រិតគុណភាពសរសៃសទៅតាមទំហំ និងប្រភេទ ដែលធ្វើឱ្យផលិតផលកាន់តែស្អាត និងមានលក្ខណៈមាំល្អ។ សរសៃដូងដែលបានសម្អាតត្រូវបាន បង្វិល និងត្បាញ ដើម្បីបង្កើតជាអំបោះសរសៃដូង ឬខ្សែពួរ។ ដំណើរការនេះអាចធ្វើបាន ដោយដៃក៏បាន ដោយប្រើបច្ចេកទេសបង្វិលសាមញ្ញ ឬកីតម្បាញប្រពៃណីក៏បាន ឬក៏តាមរយៈម៉ាស៊ីនបង្វិលស្វ័យប្រវត្តិក៏បាន។ ការបង្វិលនេះផ្តល់ឱ្យខ្សែពួរនូវភាពរឹងមាំ និងភាពធន់ វាធ្វើឲ្យសរសៃដូងជាប់គ្នាបានល្អ មិនងាយដាច់ និងអាចទប់ទល់នឹងកម្លាំងទាញបានយូរអង្វែង។។ ជាចុងក្រោយ ខ្សែពួរសរសៃដូងត្រូវបានសម្ងួតឱ្យបានហ្មត់ចត់ រួចរុំជាបាច់ៗ ជាគល់ៗ ឬជាដុំធំៗ។ បន្ទាប់មកវាត្រូវបានវេចខ្ចប់តាមតម្រូវការទីផ្សារសម្រាប់ការចែកចាយ និងលក់។ សរសៃដូង និងខ្សែពួរពីស្រកីដូង គឺជាវត្ថុធាតុដើមធម្មជាតិដ៏មានប្រយោជន៍ខ្លាំងណាស់ហើយវាអាចយកប្រើប្រាស់បានច្រើនមុខ។ ចំពោះកសិកម្ម ខ្សែពួរសរសៃដូងត្រូវបានប្រើសម្រាប់ ចងរុក្ខជាតិទ្រវែង ធ្វើជាសំណាញ់សម្រាប់រុក្ខជាតិវារ និងសាងសង់រចនាសម្ព័ន្ធសួនច្បារ។ កម្ទេចសរសៃដូងក៏ជាស្រទាប់ដាំដុះដ៏ល្អ ដោយសារវាអាចរក្សាទឹក និងមានខ្យល់ចេញចូលល្អ។ មិនត្រឹមតែប៉ុណ្ណោះខ្សែពួរសរសៃដូង និងសំណាញ់របស់វាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារសំណឹកដីនៅលើជម្រាលភ្នំ មាត់ទន្លេ និងតំបន់ងាយរងគ្រោះផ្សេងទៀត។ ពួកវាជួយរក្សាលំនឹងដី និងជំរុញការលូតលាស់រុក្ខជាតិដោយបំបែកខ្លួនទៅតាមធម្មជាតិបន្តិចម្តងៗ។ ដោយសារលក្ខណៈធម្មជាតិរបស់វា ធន់នឹងទឹកប្រៃ សរសៃដូងល្អសម្រាប់ប្រើប្រាស់ក្នុងវិស័យសមុទ្រ រួមមាន សំណាញ់នេសាទ ខ្សែពួរសម្រាប់ទូក និងសូម្បីតែជាស្រទាប់ខាងក្រោមសម្រាប់ការចិញ្ចឹមមឹក។ មិនត្រឹមតែប៉ុណ្ណោះ សរសៃដូងត្រូវបានយកមកត្បាញជា កម្រាលឥដ្ឋ កម្រាលជូតជើង កម្រាលព្រំ និង បាវ ដែលមានភាពធន់។ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ទ្រនាប់ពូក ជាពិសេសសរសៃដូងកៅស៊ូសម្រាប់ឧស្សាហកម្មរថយន្ត និងក្នុង សិប្បកម្ម ផ្សេងៗដូចជា កន្ត្រក ចង្កៀង និងគ្រឿងតុបតែងជញ្ជាំង ដោយសារវាយនភាពធម្មជាតិរបស់វា។ សរសៃដូងពណ៌ត្នោតដែលរួញត្រូវបានប្រើជាសម្ភារៈសម្រាប់បំពេញពូក និងខ្នើយដោយផ្តល់នូវភាពរឹងមាំ និងខ្យល់ចេញចូលល្អ។ បន្ថែមពីលើនេះលក្ខណៈរឹង និងគ្រើមនៃសរសៃដូង ធ្វើឱ្យពួកវាស័ក្តិសមសម្រាប់ការផលិតច្រាស និងអំបោស ជាច្រើនប្រភេទ។ ឧស្សាហកម្មសរសៃដូង ប្រើកម្លាំងពលកម្មច្រើន ដែលផ្តល់ការងារ និងប្រាក់ចំណូលដល់មនុស្សរាប់សែននាក់ ជាពិសេសនៅតំបន់ជនបទ។ វាផ្តល់ឱកាសការងារដោយខ្លួនឯងជាមួយនឹងការវិនិយោគទុនទាប ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការកែលម្អជីវភាពរស់នៅ។